ការសម្រេចចិត្តជ្រើសរើសជួលខុនដូ គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ជីវិតរស់នៅបែបសម័យថ្មី។ បច្ចុប្បន្ន ការរស់នៅក្នុងទីក្រុងភ្នំពេញតែងតែទាមទារឱ្យមានភាពងាយស្រួលនិងមានសុវត្ថិភាពខ្ពស់ជានិច្ច។ រចនាបថនៃការរស់នៅក្នុងខុនដូនាពេលបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង។ ជម្រើសនៃការជួលខុនដូបានក្លាយជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់មនុស្សសម័យថ្មីគ្រប់រូបនាសម័យកាលនេះ។ សេចក្តីសម្រេចចិត្តជ្រើសរើសស្នាក់នៅអគារខ្ពស់ជួយឱ្យការរស់នៅប្រចាំថ្ងៃមានភាពស៊ីវិល័យនិងទាន់សម័យ។ ការសិក្សាស្វែងយល់ពីអត្ថប្រយោជន៍នៃការជួលខុនដូជួយឱ្យលោកអ្នកសម្រេចចិត្តជ្រើសរើសបានត្រឹមត្រូវបំផុត។ កត្តាសន្តិសុខនិងសុវត្ថិភាពផ្ទាល់ខ្លួន គឺជាចំណុចចម្បងបំផុតដែលអគារខុនដូទំនើបៗតែងតែផ្តោតសំខាន់ជាងគេ។ ប្រព័ន្ធការពារសុវត្ថិភាពនៅតាមអគារខុនដូត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងបំផុតនិងមានស្តង់ដារត្រឹមត្រូវ។ វត្តមានរបស់ក្រុមសន្តិសុខយាមកាមជាប្រចាំជួយការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនអ្នកស្នាក់នៅពេញមួយថ្ងៃ។ ភ្នាក់ងារសន្តិសុខតែងតែបំពេញភារកិច្ចយាមល្បាតយ៉ាងសស្រាក់សស្រាំនៅគ្រប់ជាន់ទាំងអស់ដោយមិនធ្វេសប្រហែស។ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពត្រូវបានដំឡើងនៅគ្រប់ច្រកល្ហកនៃអគារទាំងមូលដើម្បីតាមដានរាល់ស្ថានភាពនានា។ ការត្រួតពិនិត្យយ៉ាងដិតដល់តាមរយៈកាមេរ៉ាជួយធានាថា រាល់សកម្មភាពមិនប្រក្រតីទាំងអស់នឹងត្រូវដឹងភ្លាមៗ។ ច្រកចេញចូលអគារនីមួយៗសុទ្ធតែមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងបំផុតពីអ្នកគ្រប់គ្រងអគារ។ ជនប្លែកមុខទាំងឡាយមិនអាចដើរចូលក្នុងបរិវេណអគារខុនដូដោយសេរីតាមចិត្តចង់ដោយគ្មានការអនុញ្ញាតឡើយ។ ប្រព័ន្ធប្រើប្រាស់កាតឆ្លាតវៃសម្រាប់ឡើងជណ្តើរយន្តជួយបង្កើនសុវត្ថិភាព និងឯកជនភាពជូនអ្នកស្នាក់នៅ។ បច្ចេកវិទ្យាកាតសម្គាល់ខ្លួននេះធានាថា មានតែម្ចាស់បន្ទប់និងអ្នកជួលប៉ុណ្ណោះដែលអាចឡើងទៅលើអគារបាន។ សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកស្នាក់នៅត្រូវបានការពារយ៉ាងជិតដិតបំផុតចាប់តាំងពីច្រកចូលរហូតដល់បន្ទប់។ ការរស់នៅដោយគ្មានការភ័យព្រួយពីបញ្ហាចោរកម្ម ឬការបាត់បង់ទ្រព្យសម្បត្តិជួយឱ្យអារម្មណ៍មានភាពស្ងប់សុខ។ ប្រព័ន្ធការពារនិងទប់ស្កាត់អគ្គិភ័យកម្រិតស្តង់ដារក៏ត្រូវបានដំឡើងរួចជាស្រេចនៅតាមបន្ទប់នីមួយៗដែរ។ ឧបករណ៍ចាប់សញ្ញាផ្សែងនិងប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិនឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗបានច្រើន។ ការស្នាក់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាពខ្ពស់ជួយឱ្យសមាជិកគ្រួសារទាំងអស់រស់នៅដោយភាពកក់ក្តៅបំផុត។ សន្តិសុខដ៏រឹងមាំនិងគួរឱ្យទុកចិត្តបែបនេះធ្វើឱ្យអ្នកជួលទាំងអស់មានទំនុកចិត្តក្នុងការបំពេញភារកិច្ច។ ទោះបីជាលោកអ្នកត្រូវធ្វើដំណើរទៅក្រៅប្រទេសជាច្រើនថ្ងៃក៏មិនបារម្ភពីសុវត្ថិភាពនៃទ្រព្យសម្បត្តិឡើយ។ ប្រព័ន្ធគ្រប់គ្រងសន្តិសុខដ៏ទំនើបនិងឆ្លាតវៃជួយកាត់បន្ថយរាល់ក្តីបារម្ភទាំងឡាយរបស់លោកអ្នកបានយ៉ាងល្អ។ សុវត្ថិភាពកម្រិតខ្ពស់បែបនេះ គឺពិតជាពិបាកនឹងស្វែងរកបាននៅតាមផ្ទះជួលធម្មតាណាស់ក្នុងពេលបច្ចុប្បន្ន។ ការផ្តល់ជូននូវទំនុកចិត្តខ្ពស់លើផ្នែកសុវត្ថិភាព គឺជាតម្លៃស្នូលដ៏សំខាន់នៃការរស់នៅក្នុងខុនដូទំនើប។ រាល់ច្រករបៀងអគារនិងចំណតយានយន្តសុទ្ធតែមានពន្លឺភ្លើងបំភ្លឺច្បាស់លាស់ជានិច្ចនិងមានសុវត្ថិភាពខ្ពស់។ ប្រព័ន្ធសុវត្ថិភាពបែបឌីជីថលជួយឱ្យការរស់នៅមានភាពងាយស្រួល និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ អ្នករស់នៅទាំងអស់អាចសម្រាកនិងដេកលក់បានយ៉ាងស្កប់ស្កល់ដោយសារតែមានការការពារយ៉ាងម៉ត់ចត់បំផុត។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យការជួលខុនដូក្លាយជាជម្រើសលំដាប់ទីមួយសម្រាប់អ្នកស្រឡាញ់សុវត្ថិភាព។ ភាពកក់ក្តៅក្នុងចិត្តរមែងកើតមានឡើងនៅពេលដែលយើងរស់នៅក្នុងកន្លែងដែលមានរបៀបរៀបរយត្រឹមត្រូវ។ សុវត្ថិភាពនិងឯកជនភាពត្រូវបានផ្គូរផ្គងគ្នាយ៉ាងល្អឥតខ្ចោះបំផុតនៅក្នុងអគារស្នាក់នៅរួមដ៏ទាន់សម័យ។ ក្រៅពីកត្តាសុវត្ថិភាព ការរស់នៅខុនដូក៏ផ្តល់ជូននូវបរិក្ខារទំនើបៗជាច្រើនជម្រើសសម្រាប់អ្នកជួលស្នាក់នៅ។ លោកអ្នកអាចប្រើប្រាស់សម្ភារនិងកន្លែងសម្រាកកម្សាន្តរួមទាំងអស់នៅក្នុងអគារដោយមិនបាច់ចំណាយប្រាក់ឡើយ។ អាងហែលទឹកដ៏ស្អាតនិងមានទំហំធំទូលាយត្រូវបានរៀបចំឡើងសម្រាប់អ្នកស្នាក់នៅទាំងអស់បានលំហែកាយរាល់ថ្ងៃ។ សកម្មភាពហែលទឹកបន្ទាប់ពីបញ្ចប់ការងារដ៏មមាញឹកជួយកាត់បន្ថយភាពនឿយហត់និងបង្កើនសុខភាពរាងកាយឱ្យល្អ។ បន្ទប់ហាត់ប្រាណដែលមានបំពាក់ឧបករណ៍ទំនើបៗជាច្រើនប្រភេទតែងតែបើកទ្វារបម្រើជូនអ្នកជួលស្នាក់នៅជានិច្ច។ លោកអ្នកមិនចាំបាច់ចំណាយថវិកាបន្ថែមប្រចាំខែទៅចុះឈ្មោះហាត់ប្រាណនៅមជ្ឈមណ្ឌលខាងក្រៅនោះឡើយ។ សួនច្បារលើអាកាសឬលំហបៃតងដ៏ស្រស់ស្អាតនៅក្នុងខុនដូជួយបង្កើតបរិយាកាសស្រស់ស្រាយនិងផ្តល់ខ្យល់បរិសុទ្ធ។ កន្លែងអង្គុយលេងនិងសម្រាកលំហែកាយត្រូវបានរចនាឡើងយ៉ាងមានសោភណភាពខ្ពស់និងផ្តល់នូវផាសុកភាពពិតប្រាកដ។ អគារខុនដូភាគច្រើនមានរៀបចំជាកន្លែងពិសេសសម្រាប់រៀបចំកម្មវិធីជួបជុំ ឬការអាំងសាច់ញ៉ាំលេងកម្សាន្ត។ លោកអ្នកអាចរៀបចំកម្មវិធីជប់លៀងលក្ខណៈគ្រួសារតូចៗជាមួយមិត្តភក្តិនៅក្នុងបរិវេណដែលបានកំណត់ទុក។ វត្តមានហាងទំនិញ ឬម៉ាតលក់អីវ៉ាន់នៅជាន់ផ្ទាល់ដីជួយឱ្យការទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល។ អ្នកស្នាក់នៅមិនបាច់ធ្វើដំណើរទៅឆ្ងាយដើម្បីស្វែងរកទិញសម្ភារប្រើប្រាស់ចាំបាច់ឬអាហារសម្រន់នោះឡើយ។ ហាងកាហ្វេប្រណីតៗជាច្រើនតែងតែមានវត្តមាននៅក្នុងឬក្បែរអគារខុនដូដើម្បីបម្រើតម្រូវការរបស់អតិថិជន។ ការអង្គុយធ្វើការឬពិភាក្សាការងារនៅហាងកាហ្វេខាងក្រោមអគារផ្តល់ភាពងាយស្រួលនិងចំណេញពេលវេលាខ្លាំង។ បរិក្ខាររស់នៅទាំងអស់នេះត្រូវបានថែទាំយ៉ាងដិតដល់ដោយក្រុមការងារជំនាញរបស់អគារខុនដូជារៀងរាល់ថ្ងៃ។ រចនាបថរស់នៅប្រកបដោយភាពស៊ីវិល័យនិងផាសុកភាពបែបនេះជួយលើកកម្ពស់គុណភាពជីវិតឱ្យកាន់តែមានក្តីសុខ។ កូនៗរបស់អ្នកអាចរត់លេងក្នុងសួនកុមារដែលមានសុវត្ថិភាពដោយមិនបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឡើយ។ បរិស្ថានជុំវិញអគារត្រូវបានសម្អាតជាប្រចាំដែលធ្វើឱ្យមានអនាម័យខ្ពស់បំផុតនិងមានសណ្តាប់ធ្នាប់ល្អ។ ការមានកន្លែងកម្សាន្តនិងសម្រាកគ្រប់គ្រាន់នៅក្នុងអគារតែមួយជួយសន្សំពេលវេលាធ្វើដំណើររបស់អ្នកបានច្រើន។ របៀបរស់នៅដ៏សម្បូរបែបបែបនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់យុវជននិងអ្នកធ្វើការសម័យថ្មី។ ជម្រើសជួលខុនដូធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាកំពុងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ប្រកបដោយផាសុកភាព។ រាល់សេវាកម្មកម្សាន្តនិងបរិក្ខារទាំងអស់ត្រូវបានរួមបញ្ចូលរួចជាស្រេចនៅក្នុងតម្លៃនៃការស្នាក់នៅប្រចាំខែ។ ភាពសម្បូរបែបនៃបរិក្ខាររស់នៅបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ការរៀបចំរបៀបរស់នៅប្រចាំថ្ងៃរបស់បុគ្គល។ លោកអ្នកអាចរីករាយជាមួយជីវិតឯកជនដ៏ទាន់សម័យ និងពោរពេញដោយក្តីសុខគ្រប់ពេលវេលាទាំងអស់។ សេវាកម្មដ៏ល្អជួយកាត់បន្ថយភាពស្មុគស្មាញទាំងឡាយក្នុងការស្វែងរកកន្លែងសម្រាកកាយនៅខាងក្រៅផ្ទះរាល់ថ្ងៃ។ អត្ថប្រយោជន៍ដ៏លេចធ្លោនិងសំខាន់មួយទៀតនៃការជួលខុនដូ គឺទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលទីក្រុងតែម្តង។ គម្រោងអគារខុនដូភាគច្រើនត្រូវបានសាងសង់ឡើងនៅក្នុងតំបន់សេដ្ឋកិច្ចនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់។ ការរស់នៅជិតកន្លែងបំពេញការងារជួយឱ្យលោកអ្នកមិនបារម្ភរឿងយឺតយ៉ាវនិងការកកស្ទះចរាចរណ៍លើដងផ្លូវឡើយ។ អ្នកអាចធ្វើដំណើរទៅបំពេញការងារឬទៅសាលារៀនដោយប្រើប្រាស់រយៈពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ កាត់បន្ថយពេលវេលានៅលើដងផ្លូវជួយឱ្យលោកអ្នកមានពេលវេលាច្រើនសម្រាប់សម្រាកកាយនិងមើលថែសុខភាពខ្លួនឯង។ ទីតាំងកណ្តាលក្រុងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅកាន់គ្រប់ទិសទីនៃទីក្រុងភ្នំពេញទាំងមូល។ ខុនដូជួលតែងតែស្ថិតនៅក្បែរមន្ទីរពេទ្យធំៗដែលងាយស្រួល និងរហ័សទាន់ចិត្តនៅពេលមានអាសន្នម្តងៗ។ សាលារៀនអន្តរជាតិនិងសាកលវិទ្យាល័យល្បីៗជាច្រើនភាគច្រើនស្ថិតនៅជុំវិញតំបន់អគារខុនដូទាំងនោះដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបធំៗស្ថិតនៅចម្ងាយត្រឹមតែការដើរពីរបីជំហានពីខុនដូរបស់លោកអ្នកប៉ុណ្ណោះ។ ការចង់ទិញទំនិញប្រើប្រាស់ឬទស្សនាខ្សែភាពយន្តខ្នាតធំអាចធ្វើឡើងបានគ្រប់ពេលវេលាទាំងអស់តាមចិត្តប្រាថ្នា។ ភោជនីយដ្ឋាននិងហាងអាហារឆ្ងាញ់ៗជាច្រើនសម្បូរទៅដោយជម្រើសជុំវិញទីតាំងស្នាក់នៅរបស់លោកអ្នកជានិច្ច។ តំបន់កណ្តាលក្រុងតែងតែមានការអភិវឌ្ឍខ្លាំងនិងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងល្អប្រសើរ។ ការជួលខុនដូនៅទីតាំងល្អជួយសន្សំសំចៃការចំណាយលើថវិកាទិញប្រេងឥន្ធនៈសម្រាប់ធ្វើដំណើរប្រចាំថ្ងៃបានច្រើន។ អ្នកមិនចាំបាច់នឿយហត់នឹងការបើកបរឆ្លងកាត់ការកកស្ទះយានយន្តក្នុងម៉ោងមមាញឹកខ្លាំងនោះឡើយជារៀងរាល់ថ្ងៃ។ ភាពងាយស្រួលក្នុងការរស់នៅកណ្តាលក្រុងជួយឱ្យជីវិតការងារ និងជីវិតឯកជនមានតុល្យភាពល្អត្រឹមត្រូវតាមស្តង់ដារ។ តំបន់ស្នូលនៃទីក្រុងភ្នំពេញតែងតែមានភាពរស់រវើកនិងពោរពេញដោយឱកាសការងារថ្មីៗសម្រាប់មនុស្សគ្រប់រូប។ លោកអ្នកអាចណាត់ជួបអតិថិជនឬមិត្តភក្តិនៅតាមហាងទំនើបៗក្បែរផ្ទះបានយ៉ាងឆាប់រហ័សនិងងាយស្រួលបំផុត។ ការរស់នៅក្នុងតំបន់អភិវឌ្ឍន៍ជួយឱ្យយើងទទួលបានព័ត៌មានរហ័សនិងការរស់នៅទាន់សម័យស្របតាមការវិវត្តសង្គមជាតិ។ សេវាកម្មដឹកជញ្ជូនផ្សេងៗអាចស្វែងរកទីតាំងខុនដូរបស់អ្នកបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្តជាទីបំផុត។ រាល់តម្រូវការនៃការរស់នៅបែបស៊ីវិល័យគឺស្ថិតនៅជុំវិញខ្លួនអ្នកទាំងអស់ដោយគ្មានខ្វះចន្លោះត្រង់ណាឡើយ។ ទីតាំងដ៏មានសក្តានុពលបែបនេះធ្វើឱ្យតម្លៃនៃការជួលខុនដូមានភាពសមហេតុផលនិងមានតម្លៃសេដ្ឋកិច្ចខ្ពស់ណាស់។ ភាពងាយស្រួលក្នុងការរស់នៅចំកណ្តាលក្រុង គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានក្នុងឆាកជីវិត។ ការជ្រើសរើសទីតាំងរស់នៅបានត្រឹមត្រូវស្មើនឹងការទទួលបានជោគជ័យក្នុងការរៀបចំរបៀបរស់នៅប្រចាំថ្ងៃរួចស្រេច។ អគារខុនដូជួយបំពេញបំណងប្រាថ្នារបស់អ្នកដែលចង់រស់នៅក្នុងតំបន់អ៊ូអរនិងទាន់សម័យស្របតាមសម័យបច្ចុប្បន្ន។ ភាពជិតស្និទ្ធនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មជួយសម្រួលដល់កិច្ចការជំនួញរបស់អ្នកឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច។ ការស្នាក់នៅក្នុងខុនដូជួយកាត់បន្ថយបន្ទុកដ៏ធ្ងន់នៃការជួសជុលនិងថែទាំផ្ទះសម្បែងបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើប្រៀបធៀបទៅនឹងការរស់នៅផ្ទះផ្ទាល់ដី ការថែទាំនិងជួសជុលខុនដូគឺមានភាពងាយស្រួលជាងឆ្ងាយណាស់។ រាល់បញ្ហាខូចខាតប្រព័ន្ធទឹកឬប្រព័ន្ធភ្លើងនៅក្នុងអគារខុនដូទាំងមូលមិនមែនជាកង្វល់ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ក្រុមបច្ចេកទេសជំនាញរបស់ខុនដូតែងតែរង់ចាំដោះស្រាយរាល់បញ្ហាបច្ចេកទេសជូនអ្នកគ្រប់ពេលវេលាទាំងអស់។ នៅពេលមានបញ្ហាទាក់ទងនឹងជណ្តើរយន្តឬសម្ភារប្រើប្រាស់រួម ក្រុមហ៊ុនគ្រប់គ្រងអគារជាអ្នករ៉ាប់រងទាំងស្រុង។ អ្នកជួលគ្រាន់តែធ្វើការរាយការណ៍ទៅកាន់ផ្នែកសេវាកម្មអតិថិជនដើម្បីទទួលបានការជួសជុលភ្លាមៗប្រកបដោយភាពងាយ។ ការជួសជុលធំៗឬការខូចខាតម៉ាស៊ីនត្រជាក់ភាគច្រើនគឺជាបន្ទុកខុសត្រូវរបស់ម្ចាស់បន្ទប់ផ្ទាល់តែម្តង។ លោកអ្នកមិនបាច់ចំណាយថវិកាផ្ទាល់ខ្លួនទៅលើការជួសជុលរចនាសម្ព័ន្ធអគារដែលទ្រុឌទ្រោមតាមអាយុកាលឡើយ។ ភាពធូរស្រាលខាងផ្លូវចិត្តបែបនេះជួយឱ្យលោកអ្នកមានពេលវេលាច្រើនផ្តោតលើការងារបានកាន់តែល្អប្រសើរ។ អ្នកមិនបាច់ខ្វល់ខ្វាយពីការបោសសម្អាតសួនច្បារ ឬការលាងអាងហែលទឹកដ៏ធំដោយខ្លួនឯងនោះឡើយ។ ការងារសម្អាតបរិវេណរួមទាំងអស់ត្រូវបានចាត់ចែងដោយបុគ្គលិកអនាម័យយ៉ាងមានរបៀបនិងស្អាតជានិច្ច។ ភាពស្អាតបាតនិងមានអនាម័យល្អធ្វើឱ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយនិងមានផាសុកភាពជារៀងរាល់ថ្ងៃ។ សេវាកម្មគ្រប់គ្រងអគារប្រកបដោយវិជ្ជាជីវៈខ្ពស់ជួយឱ្យការរស់នៅរបស់លោកអ្នកមានភាពរលូនឥតទាស់ត្រង់ណាឡើយ។ លោកអ្នកគ្រាន់តែថែរក្សាសម្ភារ:និងការរៀបចំនៅក្នុងបន្ទប់ផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ល្អជាការស្រេច។ ការមិនមានបន្ទុកលើការថែទាំផ្ទះជួយសន្សំប្រាក់កាសនិងពេលវេលាដ៏មានតម្លៃបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពិតមែន។ រាល់ពេលមានបញ្ហាបច្ចេកទេសណាមួយកើតឡើង ក្រុមការងារនឹងផ្តល់ការឆ្លើយតបនិងដោះស្រាយយ៉ាងរហ័សជូនជានិច្ច។ របៀបរស់នៅដែលគ្មានសម្ពាធរឿងជួសជុលផ្ទះ គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលមានភាពមមាញឹកខ្លាំងនឹងការងារ។ សេវាកម្មថែទាំដ៏ល្អឥតខ្ចោះបែបនេះផ្តល់នូវផាសុកភាពនិងភាពរីករាយខ្ពស់សម្រាប់អ្នកស្នាក់នៅគ្រប់រូប។ លោកអ្នកអាចរីករាយនឹងការរស់នៅដោយគ្មានការរំខានចិត្តពីបញ្ហាបច្ចេកទេសកំប៉ិកកំប៉ុកទាំងឡាយឡើយក្នុងជីវិត។ ភាពងាយស្រួលនិងសេវាកម្មរហ័សទាន់ចិត្តជួយបង្កើនភាពរីករាយក្នុងការស្នាក់នៅបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។ សេចក្តីសម្រេចចិត្តជួលខុនដូផ្តល់នូវសេរីភាព និងភាពបត់បែនខ្ពស់ជាងការទិញដាច់ដែលចំណាយទុនច្រើនហួសហេតុ។ កិច្ចសន្យាជួលជាទូទៅមានរយៈពេលខ្លីនិងមធ្យមចាប់ពីប្រាំមួយខែរហូតដល់មួយឆ្នាំតែប៉ុណ្ណោះសម្រាប់អ្នកជួល។ ប្រសិនបើលោកអ្នកត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារថ្មី អ្នកអាចរើចេញបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ ការផ្លាស់ប្តូរបរិយាកាសរស់នៅថ្មីៗអាចធ្វើឡើងបានភ្លាមៗបន្ទាប់ពីលោកអ្នកផុតកិច្ចសន្យាជួលបន្ទប់ស្នាក់នៅ។ លក្ខខណ្ឌបត់បែនបែបនេះជួយសម្រួលដល់អ្នកដែលមិនទាន់ចង់តាំងទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងនៅឡើយ។ អគារខុនដូសម្រាប់ជួលភាគច្រើនត្រូវបានដេគ័រនិងរៀបចំឡើងយ៉ាងប្រណីតគួរឱ្យចង់រស់នៅជាទីបំផុត។ បន្ទប់នីមួយៗមានបំពាក់គ្រឿងសង្ហារិមរួចជាស្រេចដែលផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អ្នកជួលថ្មីទាំងអស់។ គ្រែគេងដ៏មានផាសុកភាពនិងទូខោអាវធំទូលាយត្រូវបានរៀបចំទុកជាស្រេចនៅក្នុងបន្ទប់គេងនីមួយៗយ៉ាងមានរបៀប។ គ្រឿងអគ្គិសនីចាំបាច់ដូចជាទូទឹកកកនិងម៉ាស៊ីនបោកខោអាវត្រូវបានផ្តល់ជូនដោយមិនបាច់ទិញបន្ថែមឡើយសម្រាប់ប្រើ។ ម៉ាស៊ីនត្រជាក់ទំនើបត្រូវបានដំឡើងរួចរាល់ដើម្បីផ្តល់ភាពត្រជាក់ត្រជុំនៅក្នុងបន្ទប់ស្នាក់នៅរបស់អ្នករាល់ថ្ងៃ។ លោកអ្នកគ្រាន់តែយួរវ៉ាលីសខោអាវមក គឺអាចចូលរស់នៅបានភ្លាមៗតែម្តងដោយភាពរីករាយនិងមានសុភមង្គលជាទីបំផុត។ អ្នកមិនបាច់ចំណាយប្រាក់រាប់ពាន់ដុល្លារទិញគ្រឿងសង្ហារិម ដែលវាជួយសន្សំថវិកាក្នុងហោប៉ៅបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើមទុនដែលសន្សំបានពីការមិនទិញសម្ភារទាំងនោះអាចយកទៅវិនិយោគលើអាជីវកម្មផ្សេងទៀតដើម្បីបង្កើតប្រាក់ចំណេញ។ ការរស់នៅក្នុងកន្លែងដែលមានការរៀបចំរួចជាស្រេចកាត់បន្ថយភាពស្មុគស្មាញនិងហត់នឿយខ្លាំងនៅពេលរើផ្ទះម្តងៗ។ តម្លៃជួលប្រចាំខែត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងកិច្ចសន្យា ដែលងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ជម្រើសជួលរួមបញ្ចូលនូវការប្រើប្រាស់បរិក្ខារទំនើបៗជាច្រើនដែលផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់អ្នកជួលស្នាក់នៅ។ សេវាកម្មនិងរបៀបរស់នៅបែបនេះជួយឱ្យអ្នកសន្សំសំចៃការចំណាយមិនចាំបាច់បានយ៉ាងច្រើនក្នុងមួយខែៗ។ ជារួមមក ការសម្រេចចិត្តជួលខុនដូគឺជាវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់ទទួលបានជីវិតប្រកបដោយផាសុកភាពខ្ពស់។